ល្ខោនស្បែកធំ គឺជាទម្រង់សិល្បៈបុរាណមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ និងអរិយធម៌ខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ។ សិល្បៈនេះប្រើប្រាស់រូបចម្លាក់ស្បែកគោដែលឆ្លាក់យ៉ាងល្អិតល្អន់ ដើម្បីសម្ដែងរឿងតាមរយៈស្រមោលនៅលើវាំងននស ឬផ្ទាំងក្រណាត់ស្រាល។ ការសម្ដែងត្រូវបានអមដោយវង់ភ្លេងពិណពាទ្យ និងការនិទានដោយអ្នកសិល្បៈដើម្បីបង្កើតបរិយាកាសដ៏អស្ចារ្យ។ ស្បែកធំ គឺជាទម្រង់ល្ខោនស្រមោលមួយប្រភេទដែលមានលក្ខណៈបុរាណ និងមានសារៈសំខាន់ខាងផ្នែកសាសនាខ្ពស់បំផុត។ រូបស្បែកត្រូវបានឆ្លាក់នៅលើផ្ទាំងស្បែកគោដែលមិនទាន់បានកាត់ ហើយមានទំហំធំល្មមអាចឱ្យស្រមោលរបស់វាលេចធ្លោយ៉ាងច្បាស់។ តួអង្គសំខាន់ៗដែលត្រូវបានសម្ដែងជាទូទៅគឺមាននៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលមានព្រះរាម នាងសីតា ព្រះលក្សណ៍ និងហនុមានជាដើម។ ការសម្ដែងស្បែកធំត្រូវបានចាត់ទុកជាពិធីសាសនាមួយប្រភេទសម្រាប់បួងសួងសុំសេចក្ដីសុខ និងបណ្ដេញឧបទ្រពចង្រៃ។ វាត្រូវបានសម្តែងក្នុងឱកាសពិធីបុណ្យធំៗ ដូចជាពិធីបុណ្យឡើងផ្ទះថ្មី បុណ្យចូលឆ្នាំថ្មី និងពិធីសាសនាផ្សេងៗជាដើម។ អ្នកសម្ដែងមិនបង្ហាញខ្លួននៅមុខឆាកទេ គឺមានតែស្រមោលរបស់រូបស្បែកប៉ុណ្ណោះដែលលេចចេញមក។ ការសម្ដែងនេះតម្រូវឱ្យមានការចូលរួមពីអ្នកនិទានរឿង អ្នកបញ្ជាស្បែក និងក្រុមវង់ភ្លេងដែលសុទ្ធតែជាអ្នកមានចំណេះដឹងខ្ពស់ក្នុងសិល្បៈ។ ស្បែកធំមានលក្ខណៈពិសេសត្រង់ថា រូបស្បែកនីមួយៗមិនមានចលនាដូចជាល្ខោនស្បែកតូចនោះទេ។ ចលនារបស់ស្បែកធំគឺមានកម្រិត ហើយធ្វើត្រឹមតែការបង្វិល និងបន្លាស់ទីមួយចំនួនប៉ុណ្ណោះ។ ការសម្ដែងស្បែកធំត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅឆ្នាំ២០០៥។ ផ្ទុយទៅវិញ ស្បែកតូច គឺជាប្រភេទល្ខោនស្រមោលមួយទៀតដែលមានទំហំតូចជាង និងមានលក្ខណៈកម្សាន្តជាងស្បែកធំ។ រូបស្បែកត្រូវបានធ្វើពីស្បែកគោ ឬស្បែកក្របី ហើយមានទំហំតូចជាងស្បែកធំច្រើនដង។ ចរិតលក្ខណៈពិសេសរបស់ស្បែកតូចគឺការសម្ដែងដែលសម្បូរដោយចលនា ដូចជាការរាំ ការលោត និងការប្រយុទ្ធជាដើម។ ការសម្ដែងស្បែកតូចមិនសូវជាមានអត្ថន័យសាសនាខ្លាំងដូចស្បែកធំទេ តែផ្តោតលើការកម្សាន្ត។ តួអង្គក្នុងស្បែកតូចមានច្រើនប្រភេទ ហើយរឿងនិទានក៏មានភាពសម្បូរបែបជាងផងដែរ។ រឿងដែលសម្ដែងច្រើនតែនិយាយអំពីជីវភាពរស់នៅប្រចាំថ្ងៃ រឿងព្រេង ឬរឿងកំប្លែង។ តួអង្គជាច្រើនមានក្បាច់រាំ និងក្បាច់សម្ដែងដែលស្របតាមចង្វាក់ភ្លេង។ អ្នកសម្ដែងប្រើប្រាស់ខ្សែជាច្រើនដើម្បីគ្រប់គ្រងចលនារបស់រូបស្បែកឱ្យមានភាពរស់រវើក។ ភាពខុសគ្នាដ៏សំខាន់រវាងស្បែកទាំងពីរប្រភេទនេះគឺស្ថិតនៅលើទំហំ សារៈសំខាន់នៃសាសនា និងចលនារបស់តួអង្គ។ ស្បែកធំមានទំហំធំ និងមានលក្ខណៈសាសនា ខណៈដែលស្បែកតូចមានទំហំតូចជាង និងផ្តោតលើការកម្សាន្ត។ ស្បែកធំសម្ដែងតែរឿងរាមកេរ្តិ៍ប៉ុណ្ណោះ ហើយមានចលនាតិចតួច ចំណែកឯស្បែកតូចអាចសម្ដែងរឿងបានច្រើនប្រភេទ និងមានចលនាច្រើន។ ប្រវត្តិសាស្ត្រល្ខោនស្រមោលស្បែកខ្មែរមានតាំងពីសម័យមុនអង្គរមកម្ល៉េះ ដែលត្រូវបានគេរកឃើញភស្តុតាងនៅលើចម្លាក់ប្រាសាទនានា។ វាត្រូវបានគេជឿជាក់ថាមានដើមកំណើតមកពីឥណ្ឌា ហើយត្រូវបានកែច្នៃឱ្យស្របទៅនឹងអត្តសញ្ញាណខ្មែរ។ ការវិវត្តន៍របស់វាត្រូវបានគេឃើញយ៉ាងច្បាស់នៅសម័យអង្គរ ដែលល្ខោនស្រមោលត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីព្រះមហាក្សត្រ។ នៅពេលនោះ ការសម្ដែងស្បែកធំបានក្លាយជាផ្នែកសំខាន់មួយនៃពិធីបុណ្យជាតិ និងសាសនា។ បន្ទាប់ពីសម័យអង្គរ ល្ខោនស្រមោលស្បែកខ្មែរបានបន្តមានការរីកចម្រើន ប៉ុន្តែត្រូវបានបំបែកចេញជាពីរប្រភេទគឺស្បែកធំនិងស្បែកតូច។ នៅសម័យទំនើបនេះ សិល្បៈស្បែកធំបានជួបប្រទះនឹងការធ្លាក់ចុះ ប៉ុន្តែត្រូវបានលើកស្ទួយឡើងវិញតាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកអភិរក្ស។ បច្ចុប្បន្ននេះ ស្បែកធំត្រូវបានគេចាត់ទុកជាសិល្បៈកម្រមួយ ដែលតម្រូវឱ្យមានការថែរក្សាខ្ពស់។ ផ្ទុយទៅវិញ ស្បែកតូចនៅតែមានភាពពេញនិយមនៅក្នុងប្រទេសកម្ពុជា។ សិល្បៈនេះបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ សិល្បៈល្ខោនស្រមោលស្បែកខ្មែរ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំសីលធម៌ផងដែរ។ តាមរយៈការសម្ដែង វារំឭកដល់មនុស្សជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ រឿងព្រេងនិទាន និងជំនឿដែលបានបន្សល់ទុកតាំងពីបុរាណ។ អ្នកនិទានរឿង ឬ អ្នកលេងស្បែក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជីវិតដល់តួអង្គ និងនាំអារម្មណ៍ទស្សនិកជនឱ្យចូលទៅក្នុងរឿង។ ពួកគេត្រូវមានសមត្ថភាពក្នុងការផ្លាស់ប្តូរសំឡេង និងអារម្មណ៍ដើម្បីឱ្យត្រូវនឹងតួអង្គនីមួយៗ។ វង់ភ្លេងពិណពាទ្យដែលប្រើប្រាស់មានឧបករណ៍ជាច្រើនដូចជា គង ស្គរ រនាត និងខ្លុយជាដើម។ តន្ត្រីនេះបានបន្ថែមភាពរស់រវើក និងភាពទាក់ទាញទៅក្នុងការសម្ដែង។ រាល់ចលនារបស់រូបស្បែកទាំងអស់គឺធ្វើឡើងតាមចង្វាក់ភ្លេង។ រឿងនិទានដែលបានសម្តែងភាគច្រើនឆ្លុះបញ្ចាំងពីតម្លៃសង្គមខ្មែរដូចជា សេចក្តីក្លាហាន ភក្ដីភាព និងការបូជា។ ទោះជាយ៉ាងណា សិល្បៈនេះកំពុងប្រឈមមុខនឹងការបាត់បង់ដោយសារការផ្លាស់ប្តូរទំនៀមទម្លាប់ និងការកើនឡើងនៃបច្ចេកវិទ្យា។ ការអភិរក្សសិល្បៈនេះតម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាមួយពីគ្រប់ភាគីទាំងអស់។ ការបង្កើតសាលាបណ្ដុះបណ្ដាល និងការលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនគឺជាកត្តាចម្បង។ អ្នកជំនាញជាច្រើនកំពុងព្យាយាមច្នៃប្រឌិតទម្រង់ថ្មីៗដើម្បីឱ្យសិល្បៈនេះនៅតែមានភាពទាក់ទាញ។ ការបន្ថែមបច្ចេកវិទ្យាទំនើបដូចជាពន្លឺ និងសំឡេង អាចជួយឱ្យសិល្បៈនេះកាន់តែរស់រវើក។ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលក៏ជាមធ្យោបាយដ៏ល្អមួយផងដែរ។ ទីបំផុត ល្ខោនស្រមោលស្បែកខ្មែរនឹងបន្តជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់ជាតិខ្មែរជានិច្ច។